ដោយមានជំនួយពីកងទ័ពវៀតណាម និងប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រជាជន និងទឹកដីនៃប្រទេសកម្ពុជាបានជាបន្តបន្ទាប់។ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គេរំដោះបានរាជធានីភ្នំពេញនៅវេលា ម៉ោង ១២ កន្លះ ដោយទទួលបានខណ្ឌចំនួន ៤ និងស្រុកចំនួន ៣ រួមមាន ស្រុកឫស្សីកែវ ស្រុកមានជ័យ ស្រុកដង្កោ។ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកណ្តាល ដោយទទួលបានទីរួមខេត្ត តាខ្មៅ និងទទួលបានស្រុក ពញាឮ កណ្តាលស្ទឹង មុខកំពូល ខ្សាច់កណ្តាល ស្អាង កៀនស្វាយ ល្វាឯម លើកដែក និងកោះធំ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានក្រុងកំពង់សោម ដោយទទួលបាន ខណ្ឌ ស្ទឹងហាវ មិត្តភាព និងស្រុក និងព្រៃនប់។ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកំពង់ចាម ដោយទទួលបានទីរួមខេត្ត កំពង់ចាម និងទទួលបានស្រុកដូចជា តំបែរ ក្រូចឆ្មា កោះសូទិន ព្រៃឈរ ត្បូងឃ្មុំ មេមត់ ចំការលើ ស្ទឹងត្រង់ ស្រីសន្ធរ ពញាក្រែក ជើងព្រៃ កំពង់សៀម អូរាំងឪ កងមាស និងស្រុកបាធាយ។ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តស្វាយរៀង ដោយទទួលបានទីរួមខេត្ត ស្វាយរៀង និងទទួលបានស្រុកដូចជា រមាសហែក កំពង់រោទិ៍ រំដួល សន្ទ្រា ស្វាយទាប ស្វាយរៀង។ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តព្រៃវែង ដោយទទួលបានទីរួមខេត្ត ព្រៃវែង និងទទួលបានស្រុកដូចជា ពារាំង កំពង់ត្របែក ព្រៃវែង មេសាង បាភ្នំ ស៊ីធរកណ្តាល កំចាយមារ កញ្ជ្រៀច ពាមរ ពាមជ័រ និងព្រះស្តេច។ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តតាកែវ ដោយទទួលបានទីរួមខេត្ត តាកែវ និងទទួលបានស្រុកដូចជា ត្រាំកក់ គីរីវង្ស ទ្រាំង បាទី ព្រៃកប្បាស កោះអណ្តែត សំរោង អង្គរបូរី និងបូរីជលសារ។ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកំពង់ធំ ដោយទទួលបានទីរួមខេត្ត កំពង់ធំ និងទទួលបានស្រុកដូចជា បារាយណ៍ ស្ទោង សន្ទុក សណ្តាន់ កំពង់ស្វាយ និងប្រាសាទសំបូរ។ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តសៀមរាប និងឧត្តរមានជ័យ ដោយទទួលបានទីរួមខេត្ត សៀមរាប និងទទួលបានស្រុកដូចជា បន្ទាយស្រី វ៉ារិន ស្រីស្នំ សូត្រនិគម ជីក្រែង ក្រឡាញ់ ពួក សៀមរាប អង្គរធំ អង្គរជុំ ស្វាយលើ សំរោង ចុងកាល់។ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តពោធិ៍សាត់ ដោយទទួលបានទីរួមខេត្ត ពោធិ៍សាត់ និងទទួលបានស្រុកដូចជា ក្រគរ ភ្នំក្រវាញ កណ្តៀង និងបាកាន។ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តបាត់ដំបង ដោយទទួលបានទីរួមខេត្ត បាត់ដំបង និងទទួលបានស្រុកដូចជា សង្កែ មោងឫស្សី រតនៈមណ្ឌល បរវេល បាណន់ និងឯកភ្នំ។ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកំពង់ឆ្នាំង ដោយទទួលបានទីរួមខេត្ត កំពង់ឆ្នាំង និងទទួលបានស្រុកដូចជា បរិបូរណ៍ រលាប្អៀរ ទឹកផុស កំពង់លែង កំពង់ត្រឡាច សាមគ្គីមានជ័យ និងជលគីរី។ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកំពត ដោយទទួលបានទីរួមខេត្ត កំពត និងទទួលបានស្រុកដូចជា អង្គរជ័យ ឈូក កំពត កំពង់ត្រាច បន្ទាយមាស ដងទង់ និងជុំគីរី។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកោះកុង ដោយទទួលបានទីរួមខេត្ត កោះកុង និងទទួលបានស្រុកដូចជា ស្រែអំបិល ថ្មបាំង បូទុមសាគរ កោះកុង មណ្ឌលសីម៉ា និងគីរីសាគរ។ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកំពង់ស្ពឺ ដោយទទួលបានទីរួមខេត្ត កំពង់ស្ពឺ និងទទួលបានស្រុកដូចជា គងពិសី សំរោងទង ឧដុង្គ ភ្នំស្រួច ផ្គង់ បសេដ្ឋ និងឱរ៉ាល់។ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តព្រះវិហារ ដោយទទួលបានទីរួមខេត្ត ព្រះវិហារ និងទទួលបានស្រុកដូចជា សង្គមថ្មី គូលែន រវៀង ជ័យសែន ឆែប និងជាំក្សាន្ត។ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង ដោយទទួលបានទីរួមខេត្ត ស្ទឹងត្រែង និងទទួលបានស្រុកដូចជា សៀមបូក សេសាន សៀមប៉ាង និងថាឡាបរិវ៉ាត់។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៧៩ រំដោះបានខេត្តរតនគិរី ដោយទទួលបានទីរួមខេត្ត ខេត្តរតនគិរី និងទទួលបានស្រុកដូចជា បានលុង អូរជុំ បកែវ លំផាត់ តាវែង យ៉ាដាវ អណ្តូងមាស និងកូនមុំ។ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តមណ្ឌលគិរី ដោយទទួលបានទីរួមខេត្ត សែនមនោរម្យ និងទទួលបានស្រុកដូចជា អូររាំង កោះញែក ពេជ្រចិន្តា និងកែវសីមា។ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៧៩ រំដោះបានខេត្តក្រចេះ ដោយទទួលបានទីរួមខេត្ត ក្រចេះ និងទទួលបានស្រុកដូចជា ព្រែកប្រសព្វ ស្នួល ឆ្លូង និងសំបូរ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនខ្មែរបានរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបាននាំគ្នាវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ អ្នកខ្លះអស់សង្ឃឹមនឹងរស់នៅស្រុកខ្មែរ ក៏បាននាំគ្នាភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅព្រំដែនថៃ។ ពួកគេរស់នៅក្នុងជំរំជនភៀសខ្លួន ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ ពេលមកដល់ស្រុកកំណើត អ្នកខ្លះបានជួបបងប្អូនឬឪពុកម្តាយ អ្នកខ្លះទៀតព្រាត់ប្រាសឪពុកម្តាយឬសាច់ញាតិនិងក្រុមគ្រួសារ ហើយខ្លះស្លាប់អស់ទាំងពូជតែម្តង។ ប្រជាជនដែលសល់ពីស្លាប់ ភាគច្រើនជាស្ត្រីមេម៉ាយ ក្មេងកំព្រា និងមនុស្សចាស់ជរា។ ពួកគេមានតែបាតដៃទទេ ពុំមានគោ ក្របី រទេះ នង្គ័ល រនាស់ សម្រាប់ធ្វើស្រែចម្ការ និងបង្កបង្កើនផលឡើយ។ រីឯ ទង់ជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងដោយមានលក្ខណៈស្រដៀងនឹងទង់ជាតិកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែមានការកែប្រែខ្លះ។ ទង់ជាតិនេះមានផ្ទៃពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តកំពូល ៥ ពណ៌លឿង នៅចំកណ្តាល។ ទោះបីជាទង់នេះត្រូវបានប្រើប្រាស់រហូតដល់ឆ្នាំ១៩៨៩ ក៏ដោយ ក៏វាមិនត្រូវបានទទួលស្គាល់ដោយឆាកអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិនោះទេ។